ការគ្រប់គ្រងកម្មវិធីយុវជន និងសាលា គឺជាផ្នែកសំខាន់មួយក្នុងការធានាសុវត្ថិភាព លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍសក្តានុពលរបស់យុវជន។ បញ្ជាការប៉ូលិសពិសេស ដើរតួនាទីយ៉ាងសំខាន់ និងជាស្នូលក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹង យុវជនដែលមានអាយុក្រោម ១៨ ឆ្នាំ។ នេះបង្ហាញពីវិធីសាស្រ្តដែលមានការបារម្ភ និងផ្តោតលើការការពារ ជាជាងការដាក់ទោសកំហុសតែម្យ៉ាង។ ពួកគេមិនត្រឹមតែ ដោះស្រាយករណីយុវជនល្មើសច្បាប់ ប៉ុណ្ណោះទេ ប៉ុន្តែក៏យកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាផ្សេងៗដែលប៉ះពាល់ដល់អនាគតយុវជនផងដែរ។ ទាំងនេះរួមមាន ការមិនចូលរៀន ដែលអាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ ឬសង្គម ក៏ដូចជា អំពើហិង្សាតូចៗ ដែលអាចកើតឡើងនៅក្នុងសាលារៀន ឬសហគមន៍។ ការដោះស្រាយបញ្ហាទាក់ទងនឹងយុវជន តម្រូវឲ្យមានការយល់ដឹងយ៉ាងជ្រៅលើបញ្ហាដែលកើតឡើង អាចពីមូលហេតុឬសគល់ ដូចជាបញ្ហាគ្រួសារ បរិស្ថានរស់នៅ ការខ្វះការយកចិត្តទុកដាក់ និងបញ្ហាផ្លូវចិត្តជាដើម។ គោលបំណងសំខាន់នៃតួនាទីរបស់ពួកគេគឺ ស្វែងរកដំណោះស្រាយប្រកបដោយការអប់រំ និងការពារអនាគតរបស់យុវជន។ នេះមានន័យថា ជំនួសឱ្យការផ្តោតលើការផ្តន្ទាទោស ពួកគេខិតខំកែប្រែឥរិយាបថរបស់យុវជន ផ្តល់ឱកាសថ្មីៗ និងធានាថាយុវជនទាំងនោះទទួលបានការគាំទ្រចាំបាច់ដើម្បីត្រឡប់មកកាន់ផ្លូវត្រូវវិញ។ វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីការយល់ដឹងអំពីភាពងាយរងគ្រោះរបស់យុវជន និងបំណងប្រាថ្នាដើម្បីកសាងពលរដ្ឋល្អសម្រាប់សង្គម។ ដើម្បីសម្រេចបាននូវគោលដៅដ៏សំខាន់ក្នុងការការពារ និងអភិវឌ្ឍយុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ ការសហការប្រកបដោយទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ពីគ្រប់ភាគីទាំងអស់ គឺជាភាពចាំបាច់ខ្លាំងបំផុត។ បញ្ជាការប៉ូលិសពិសេស មិនអាចអនុវត្តភារកិច្ចតែម្នាក់ឯងបានទេ ក្នុងការការពារ និងអភិវឌ្ឍយុវជន គឺជាកិច្ចការដែលតម្រូវឲ្យមានការចូលរួមសកម្មពីគ្រប់ភាគី។ ពួកគេត្រូវតែ សហការជាមួយសាលារៀន គ្រួសារ និងសេវាសង្គម យ៉ាងជិតស្និទ្ធ ដើម្បីពិនិត្យយុវជនដែលមានបញ្ហា។ តាមរយៈការធ្វើការរួមគ្នាជាដៃគូ ពួកគេអាច កំណត់អត្តសញ្ញាណមូលហេតុដើមនៃបញ្ហា ដែលយុវជនកំពុងប្រឈម មិនថាជាបញ្ហាផ្លូវចិត្ត បរិយាកាសគ្រួសារ សម្ពាធពីមិត្តភក្តិ ឬកត្តាសង្គមផ្សេងៗនោះទេ។ នៅពេលដែលមូលហេតុត្រូវបានរកឃើញ ពួកគេអាច ស្វែងរកវិធីសាស្រ្តសមស្របដើម្បីជួយយុវជនទាំងនោះ ឱ្យដើរចេញពីបញ្ហា និងត្រឡប់មកកាន់គន្លងជីវិតល្អប្រសើរវិញ។ ក្រៅពីការដោះស្រាយករណីដែលកើតឡើងរួចហើយ បញ្ជាការប៉ូលិសពិសេសក៏ត្រូវផ្តោតលើការទប់ស្កាត់ផងដែរ។ ពួកគេបានបង្កើតកម្មវិធីអប់រំជាច្រើនប្រភេទ ដែលមានគោលបំណងច្បាស់លាស់ក្នុងការផ្តល់ចំណេះដឹង និងជំនាញដល់យុវជន ដើម្បីលើកកម្ពស់វិជ្ជាជីវៈ សីលធម៌ និងការចូលរួមយ៉ាងសកម្មក្នុងសង្គម។ កម្មវិធីអប់រំដែលបង្កើតឡើងដោយបញ្ជាការប៉ូលិសពិសេស និងដៃគូសហការ គឺមានសារៈសំខាន់ណាស់ក្នុងការបំពាក់បំប៉នចំណេះដឹងមូលដ្ឋានគ្រឹះដល់យុវជន។ កម្មវិធីទាំងនេះផ្តោតសំខាន់លើការបង្រៀនយុវជនអំពីសិទ្ធិដែលពួកគេមាន ការការពារខ្លួនពីគ្រឿងញៀន និងផលប៉ះពាល់អវិជ្ជមានរបស់វា និងការបង្ការអំពើហិង្សា និងវិធីដោះស្រាយជម្លោះដោយសន្តិវិធី។ ការយល់ដឹងពីសិទ្ធិរបស់ខ្លួន ជួយឲ្យយុវជនអាចការពារខ្លួនឯងពីការរំលោភបំពាន និងដឹងពីដែនកំណត់នៃសកម្មភាពរបស់ពួកគេ ស្របតាមច្បាប់។ វាជាមូលដ្ឋានគ្រឹះមួយក្នុងការកសាងពលរដ្ឋដែលមានការយល់ដឹង និងទំនួលខុសត្រូវ។ ការអប់រំអំពីគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ទាំងផលប៉ះពាល់ដល់សុខភាព រាងកាយ ផ្លូវចិត្ត និងអនាគត គឺចាំបាច់ណាស់។ ការយល់ដឹងច្បាស់លាស់នេះ ជួយឲ្យយុវជនចៀសផុតពីការល្បួង និងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវដើម្បីការពារខ្លួនឯង។ បង្រៀនយុវជនពីរបៀបគ្រប់គ្រងកំហឹង ជៀសវាងការប្រើអំពើហិង្សា និងស្វែងរកដំណោះស្រាយដោយការចរចា ឬការផ្សះផ្សា។ នេះជួយកាត់បន្ថយអំពើហិង្សាតូចៗក្នុងសាលារៀន និងសហគមន៍ ព្រមទាំងបណ្ដុះគំនិតអហិង្សាសម្រាប់ថ្ងៃអនាគត។ គោលបំណង ចម្បងនៃកម្មវិធីអប់រំទាំងនេះគឺ ដើម្បីពង្រឹងបន្ថែមចំណេះដឹង និងជំនាញឱ្យយុវជនអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងចៀសផុតពីបញ្ហា ដែលអាចបំផ្លាញអនាគតរបស់ពួកគេ។ ការអប់រំ គឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតក្នុងការកសាងយុវជនដែលមានទំនួលខុសត្រូវ និងមានសក្តានុពលពេញលេញ។ ក្រៅពីការអប់រំ និងការដោះស្រាយ បញ្ជាការប៉ូលិសពិសេសក៏ផ្តោតសំខាន់លើវិធីសាស្ត្រប្រកបដោយមនុស្សធម៌ និងការការពារសិទ្ធិយុវជនផងដែរ។ ក្នុងករណីមាន វិវាទ មិនថាជាបញ្ហាតូចតាច ឬធ្ងន់ធ្ងរប៉ុណ្ណានោះទេ បញ្ជាការប៉ូលិសពិសេសតែងតែ ផ្តល់ការប្រឹក្សា និងការសម្រួលដោះស្រាយវិវាទយ៉ាងសន្តិភាព។ ពួកគេមិនផ្តោតលើការដាក់ទោសភ្លាមៗនោះទេ ប៉ុន្តែផ្តោតសំខាន់លើ ការផ្សះផ្សា និងការយោគយល់គ្នា រវាងភាគីពាក់ព័ន្ធ។ គោលដៅ គឺដើម្បីស្វែងរកដំណោះស្រាយដែលផ្តល់ប្រយោជន៍ដល់យុវជន និងជួយពួកគេឱ្យរៀនសូត្រពីកំហុសឆ្គង។ លើសពីនេះ ត្រូវមានការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គម និងអាជ្ញាធរ ក្នុងការផ្តល់ការគាំទ្រដល់យុវជន ដើម្បីធានាថាកម្មវិធី និងគម្រោងដែលបានបង្កើតឡើងមានប្រសិទ្ធភាព មានន័យថា បញ្ជាការប៉ូលិសពិសេសធ្វើការជាស្ពានភ្ជាប់យុវជនដែលមានបញ្ហាទៅកាន់ធនធាននានា ដូចជាសេវាប្រឹក្សាផ្លូវចិត្ត កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនួយសង្គមផ្សេងៗ។ ការស្វែងរក ជំនួយបន្ថែម ឬធនធាននានា ពីស្ថាប័នដៃគូ គឺជារឿងចាំបាច់ដើម្បីធានាថា យុវជនទាំងនោះទទួលបានការគាំទ្រពេញលេញក្នុងការកែប្រែខ្លួន និងកសាងអនាគត។ វិធីសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់បញ្ជាការប៉ូលិសពិសេសក្នុងការដោះស្រាយបញ្ហាយុវជនដោយភាពវៃឆ្លាត មិនត្រឹមតែអនុវត្តច្បាប់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ និងការកែលម្អជីវិតរបស់ពួកគេទៀតផង។ ជាចំណុចចុងក្រោយ និងជាគន្លឹះសំខាន់មួយ ការគ្រប់គ្រងកម្មវិធីយុវជន និងសាលាក៏បាន លើកស្ទួយការចូលរួមសហគមន៍ យ៉ាងសកម្ម ក្នុងកម្មវិធីអភិវឌ្ឍយុវជន ផងដែរ។ ការចូលរួមរបស់សហគមន៍មិនមែនជាជម្រើសទេ តែជាកាតព្វកិច្ចមួយដែលរួមចំណែកដល់ភាពជោគជ័យនៃកម្មវិធីទាំងនេះ។ នៅពេលសហគមន៍ទាំងមូលចូលរួម ពីគ្រប់ស្រទាប់វណ្ណៈ រួមមានអាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន មាតាបិតា បងប្អូនប្រជាពលរដ្ឋ និងសូម្បីតែយុវជនខ្លួនឯង ដើម្បីបង្កើតបរិយាកាសគាំទ្រមួយ ដែលមានភាពកក់ក្តៅ និងផ្តល់សុវត្ថិភាព។ បរិយាកាសបែបនេះអនុញ្ញាតឱ្យយុវជនមានអារម្មណ៍ថាពួកគេត្រូវបានយកចិត្តទុកដាក់ ស្រឡាញ់ និងមានតម្លៃ។ ការគាំទ្រពីសហគមន៍ជួយ ឱ្យយុវជនរីកចម្រើន ទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញា។ ពួកគេទទួលបានឱកាសរៀនសូត្រ ចូលរួមសកម្មភាពវិជ្ជមាន និងអភិវឌ្ឍជំនាញជីវិតដែលចាំបាច់។ ទីបំផុត សកម្មភាពទាំងនេះជួយអោយពួកគេ ក្លាយជាពលរដ្ឋល្អនាពេលអនាគត ដែលមានការទទួលខុសត្រូវ គោរពច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។ ការចូលរួមរបស់សហគមន៍ គឺជាគ្រឹះដ៏រឹងមាំមួយក្នុងការកសាងជំនាន់ក្រោយដែលភ្លឺស្វាង។